យុវជនខ្មែរជាច្រើនតែងតែមានបំណងប្រាថ្នាចង់ទៅធ្វើការនៅបរទេស ហើយបំណងនេះកើតចេញពីមូលហេតុចម្បងៗជាច្រើន ដែលជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់ពួកគេ។ មូលហេតុដ៏សំខាន់បំផុតមួយដែលជំរុញឱ្យយុវជនខ្មែរសម្រេចចិត្តចាកចេញពីស្រុកកំណើតទៅធ្វើការនៅបរទេស គឺបំណងប្រាថ្នាចង់បានប្រាក់ចំណូលខ្ពស់ និងការរស់នៅប្រកបដោយជីវភាពធូរធារ។ បើប្រៀបធៀបទៅនឹងកម្ពុជា ប្រាក់ឈ្នួលនៅបណ្ដាប្រទេសអភិវឌ្ឍន៍មួយចំនួនដូចជា កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី ថៃ ឬសិង្ហបុរី គឺខ្ពស់ជាងច្រើនដង ដែលជាកត្តាទាក់ទាញដ៏ខ្លាំងក្លាបំផុត។ ជាក់ស្ដែង កម្មករម្នាក់នៅកម្ពុជាអាចរកប្រាក់ចំណូលបានត្រឹមពី ២០០ដុល្លា ទៅ ៣០០ដុល្លា ក្នុងមួយខែ ខណៈដែលការងារដូចគ្នា ឬប្រហាក់ប្រហែលគ្នានៅប្រទេសទាំងនោះ អាចផ្ដល់ប្រាក់ឈ្នួលពី៨០០ដុល្លា ទៅ ១៥០០ដុល្លា ឬអាចលើសពីនេះទៅទៀត អាស្រ័យលើប្រភេទការងារ ជំនាញ និងប្រទេសគោលដៅ។ ភាពខុសគ្នានៃប្រាក់ចំណូលដ៏ធំធេងនេះ ធ្វើឱ្យយុវជនមើលឃើញពីឱកាសមាសក្នុងការកែប្រែស្ថានភាពហិរញ្ញវត្ថុគ្រួសាររបស់ពួកគេ។ ការមានប្រាក់ចំណូលខ្ពស់ពីការងារនៅបរទេសអនុញ្ញាតឱ្យយុវជនខ្មែរសន្សំប្រាក់បានយ៉ាងឆាប់រហ័ស ដែលជាកត្តាដ៏សំខាន់សម្រាប់ពួកគេក្នុងការកែប្រែជីវភាព និងកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់គ្រួសារ។ ប្រាក់សន្សំទាំងនេះមិនមែនគ្រាន់តែជាលុយកាក់ប៉ុណ្ណោះទេ តែជាក្ដីសង្ឃឹម និងឱកាសសម្រាប់អនាគតដ៏ល្អប្រសើររបស់ពួកគេ។ មុននឹងចេញទៅក្រៅប្រទេស គ្រួសារជាច្រើនប្រឈមមុខនឹងបន្ទុកហិរញ្ញវត្ថុ ក្នុងការចំណាយសម្រាប់ឯកសារធ្វើដំណើរ វីសា និងសំបុត្រយន្តហោះទៅក្រៅប្រទេស។ ដូចនេះ ប្រាក់ចំណូលពីការងារនៅបរទេសអាចជួយបំពេញបន្ថែមថវិកាគ្រួសារ និងដោះស្រាយបញ្ហាហិរញ្ញវត្ថុក្នុងប្រទេសបានយ៉ាងមានប្រសិទ្ធភាព។ យុវជនអាចយកប្រាក់នោះទៅដោះបំណុលដែលគ្រួសារបានខ្ចីពីធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬបុគ្គលឯកជន ដើម្បីដោះស្រាយបញ្ហាប្រចាំថ្ងៃ ឬការធ្វើកសិកម្ម។ លើសពីនេះ ពួកគេអាចចំណាយលើការព្យាបាលជំងឺរបស់សមាជិកគ្រួសារ ដែលធ្លាប់ជាបន្ទុកយ៉ាងធ្ងន់ធ្ងរ។ ការចំណាយប្រចាំថ្ងៃផ្សេងៗដូចជា ថ្លៃម្ហូបអាហារ ទឹក ភ្លើង និងការអប់រំកូនៗ ក៏ត្រូវបានដោះស្រាយបានយ៉ាងប្រសើរផងដែរ ដែលធ្វើឱ្យគ្រួសារមានលទ្ធភាពរស់នៅដោយមិនសូវបារម្ភពីបញ្ហាខ្វះខាត។ គោលបំណងធំមួយទៀតរបស់ពលករខ្មែរនៅបរទេស គឺការសន្សំប្រាក់ដើម្បីវិនិយោគលើមុខរបរផ្ទាល់ខ្លួននៅពេលពួកគេត្រឡប់មកប្រទេសវិញ។ ជំនួសឱ្យការត្រឡប់ទៅធ្វើការងារជាកម្មករដូចដើម ពួកគេមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបើកអាជីវកម្មខ្នាតតូច ឬមធ្យម ដែលអាចបង្កើតប្រាក់ចំណូលប្រចាំថ្ងៃ និងស្ថេរភាពរយៈពេលវែង។ ឧទាហរណ៍ ពួកគេអាចបើកហាងលក់ទំនិញចាប់ហួយ តូបបាយ ឬហាងកាហ្វេនៅតាមផ្ទះ និងការងារផ្សេងៗទៅតាមជំនាញដែលបានចេះមកពីបរទេស។ សម្រាប់អ្នកដែលមានចំណេះដឹងផ្នែកកសិកម្ម ពួកគេអាចវិនិយោគលើមុខរបរកសិកម្មដូចជា ការចិញ្ចឹមសត្វ ដាំដំណាំ ឬបង្កើតកសិដ្ឋានខ្នាតតូច ដែលអាចផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ អាជីវកម្មទាំងនេះមិនត្រឹមតែបង្កើតប្រាក់ចំណូលសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងអាចបង្កើតការងារសម្រាប់អ្នកដទៃទៀតនៅក្នុងសហគមន៍ផងដែរ។ ម្យ៉ាងទៀត មនុស្សជាច្រើនធ្វើការនៅបរទេសដោយមានគោលបំណងសន្សំប្រាក់ ដើម្បីសាងសង់ផ្ទះឬជួសជុលលំនៅឋាននៅក្នុងស្រុក។ ការមានផ្ទះសម្បែងរឹងមាំ និងសមរម្យ គឺជាក្ដីស្រមៃដ៏ធំធេងរបស់គ្រប់ក្រុមគ្រួសារខ្មែរ ជាពិសេសនៅតាមតំបន់ជនបទ។ មុនពេលទៅធ្វើការនៅបរទេស ផ្ទះសម្បែងរបស់ពួកគេអាចនៅមានលក្ខណៈសាមញ្ញ ធ្វើពីឈើ ឬសង់មិនទាន់រួចរាល់។ ប្រាក់ចំណូលដែលពួកគេរកបានពីការងារនៅបរទេស អនុញ្ញាតឱ្យពួកគេសាងសង់ផ្ទះថ្មីដែលមានបេតុងរឹងមាំ ឬជួសជុលផ្ទះចាស់ឱ្យកាន់តែប្រសើរឡើង។ នេះមិនត្រឹមតែផ្ដល់ទីជម្រកដ៏មានសុវត្ថិភាព និងផាសុកភាពប៉ុណ្ណោះទេ និងជាភស្តុតាងនៃភាពជោគជ័យនៃការខិតខំប្រឹងប្រែងរបស់ពួកគេនៅឯបរទេស។ លើសពីនេះទៅទៀតយុវជនខ្មែរជាច្រើនបានទៅធ្វើការនៅបរទេស ក្នុងបំណងធានាអនាគតដ៏ល្អប្រសើរសម្រាប់កូនចៅរបស់ពួកគេ។ ប្រាក់សន្សំទាំងនេះត្រូវបានគេប្រើប្រាស់ដើម្បីបង់ថ្លៃសិក្សារបស់កូនៗ ទាំងនៅសាលារដ្ឋ និងសាលាឯកជន។ ពួកគេអាចបញ្ជូនកូនទៅរៀននៅសាលាល្អៗ ឬសាកលវិទ្យាល័យ ដែលធានាថាកូនចៅនឹងទទួលបានចំណេះដឹង និងជំនាញគ្រប់គ្រាន់ដើម្បីស្វែងរកការងារល្អនាពេលអនាគត។ លើសពីនេះ ពួកគេអាចចូលរួមលើការអប់រំផ្សេងៗទៀតដូចជា វគ្គសិក្សាភាសា ឬជំនាញបច្ចេកទេស ដែលជួយបង្កើនសមត្ថភាពកូនៗឱ្យមានសមត្ថភាពក្នុងការប្រកួតប្រជែងលើការងារ។ វាជាការវិនិយោគដ៏មានតម្លៃ ដែលអាចបង្កើតមូលដ្ឋានរឹងមាំសម្រាប់ជីវភាពនាពេលអនាគតរបស់សមាជិកគ្រួសារទាំងអស់។ សរុបមក ប្រាក់ចំណូលខ្ពស់ពីការងារនៅបរទេស គឺជាគន្លឹះដើម្បីផ្លាស់ប្តូរជីវិត និងកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់គ្រួសារខ្មែរជាច្រើន។ យុវជនទាំងនេះសុខចិត្តលះបង់ពេលវេលា និងចម្ងាយ ដើម្បីសម្រេចបាននូវក្តីសុបិននៃការមានជីវភាពធូរធារ និងអនាគតដ៏ភ្លឺស្វាងសម្រាប់អ្នកជាទីស្រលាញ់របស់ពួកគេ។ ក្រៅពីកត្តាហិរញ្ញវត្ថុ ការស្វែងរកឱកាសអភិវឌ្ឍជំនាញ និងបទពិសោធន៍ គឺជាកត្តាដ៏សំខាន់មួយទៀតដែលជំរុញឱ្យយុវជនខ្មែរសម្រេចចិត្តទៅធ្វើការនៅបរទេស។ ប្រទេសអភិវឌ្ឍន៍ទាំងឡាយ ដូចជាកូរ៉េខាងត្បូង ជប៉ុន ឬសិង្ហបុរី មិនត្រឹមតែផ្ដល់ប្រាក់ឈ្នួលខ្ពស់ប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលនៃបច្ចេកវិទ្យាទំនើប និងមានប្រព័ន្ធការងារដែលមានស្តង់ដារខ្ពស់ ដែលជាគុណសម្បត្តិដ៏ធំសម្រាប់ការអភិវឌ្ឍខ្លួនឯង។ ការធ្វើការនៅក្នុងបរិយាកាសការងារបែបទំនើបនៅបរទេសផ្ដល់ឱកាសដ៏ល្អសម្រាប់យុវជនបានរៀនសូត្រ និងអភិវឌ្ឍជំនាញថ្មីៗជាច្រើនដែលពិបាកនឹងរកបាននៅកម្ពុជា រួមមានទាំងជំនាញបច្ចេកទេស និងជំនាញទន់។ យុវជនទទួលបានឱកាសរៀនសូត្រផ្ទាល់ពីការប្រើប្រាស់គ្រឿងចក្រ និងឧបករណ៍ទំនើបៗ នៅក្នុងឧស្សាហកម្មដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ និងស្វ័យប្រវត្តិកម្ម។ ពួកគេក៏ត្រូវបានបណ្ដុះបណ្ដាលឱ្យមានចំណេះដឹងផ្នែកផលិតកម្ម និងប្រតិបត្តិការ រួមមានដំណើរការផលិតកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាពិសេសគឺ ប្រព័ន្ធគ្រប់គ្រងគុណភាព សុវត្ថិភាពការងារ និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលសុទ្ធសឹងជាចំណេះដឹងមានតម្លៃសម្រាប់ឧស្សាហកម្មទំនើប។ លើសពីនេះ មិនថាស្ថិតក្នុងវិស័យកសិកម្ម នេសាទ សំណង់ ឬរោងចក្រនោះទេ ពួកគេនឹងទទួលបានជំនាញជាក់លាក់តាមវិស័យដែលតម្រូវឱ្យមានភាពជាក់លាក់ និងស្តង់ដារអន្តរជាតិ។ ជំនាញទាំងនេះជួយឲ្យយុវជនមានសមត្ថភាពប្រើប្រាស់ចំណេះដឹងបច្ចេកទេសឱ្យបានមានប្រសិទ្ធភាពក្នុងបរិបទពិតនៃការងារ ដែលនាំអោយយុវជនមានការអភិវឌ្ឍជំនាញផងដែរ។ ពួកគេរៀនពីការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពតាមរយៈការធ្វើការជាមួយជនជាតិបរទេស និងមិត្តរួមការងារដែលមានវប្បធម៌ផ្សេងគ្នា ដែលជួយបង្កើនការយោគយល់ និងសមត្ថភាពធ្វើការជាក្រុម។ នៅក្នុងបរិយាកាសការងារដែលមានល្បឿនលឿន និងទាមទារខ្ពស់ ពួកគេត្រូវបានបណ្ដុះបណ្ដាលឱ្យចេះដោះស្រាយបញ្ហា ប្រកបដោយភាពរហ័សរហួន និងប្រសិទ្ធភាព។ ការរស់នៅ និងធ្វើការក្នុងបរិយាកាសថ្មីក៏តម្រូវឱ្យពួកគេមានការសម្របខ្លួន និងភាពបត់បែន ទៅនឹងវប្បធម៌ ភាសា និងរបៀបរបបធ្វើការថ្មីៗ ដែលជួយពង្រឹងភាពរឹងមាំផ្លូវចិត្ត និងស្មារតីតស៊ូរបស់ពួកគេ។ ជាពិសេស ប្រព័ន្ធការងារនៅប្រទេសអភិវឌ្ឍន៍ដែលមានវិន័យតឹងរ៉ឹង និងការទទួលខុសត្រូវខ្ពស់ ជួយបណ្ដុះបណ្ដាលយុវជនឱ្យមានវិន័យផ្ទាល់ខ្លួន និងការទទួលខុសត្រូវខ្ពស់លើការងារ។ បទពិសោធន៍ និងជំនាញទាំងនេះ មិនមែនត្រឹមតែជាចំណេះដឹងទ្រឹស្ដីនោះទេ តែជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលពួកគេទទួលបានពីការអនុវត្តផ្ទាល់ ដែលអាចជាកត្តាកំណត់ដ៏សំខាន់សម្រាប់ពួកគេនៅពេលត្រឡប់មកប្រទេសកំណើតវិញ។ ពួកគេអាចប្រើប្រាស់វាសម្រាប់ការស្វែងរកការងារល្អប្រសើរ ព្រោះក្រុមហ៊ុន ឬស្ថាប័ននានានៅកម្ពុជាតែងតែស្វែងរកបុគ្គលិកដែលមានជំនាញបច្ចេកទេស និងជំនាញទន់ល្អប្រសើរ រួមទាំងបទពិសោធន៍ពីបរិយាកាសការងារអន្តរជាតិ។ លើសពីនេះ ជាមួយនឹងចំណេះដឹងផ្នែកគ្រប់គ្រង ផលិតកម្ម និងវិន័យការងារ ពួកគេអាចយកបទពិសោធន៍ទាំងនោះមកអនុវត្តក្នុងការបង្កើត និងពង្រីកអាជីវកម្មផ្ទាល់ខ្លួនឱ្យមានប្រសិទ្ធភាព និងប្រកួតប្រជែងបាននៅក្នុងទីផ្សារក្នុងស្រុក។ ក្រៅពីកត្តាហិរញ្ញវត្ថុ និងឱកាសអភិវឌ្ឍជំនាញ យុវជនខ្មែរមួយចំនួនក៏មានបំណងចង់ទៅធ្វើការនៅបរទេសដើម្បីស្វែងរកភាពរីកចម្រើនផ្ទាល់ខ្លួន និងបទពិសោធន៍ជីវិតប្លែកៗពីមុន។ ពួកគេចង់ស្វែងយល់ពីវប្បធម៌ថ្មីៗ ពង្រីកចំណេះដឹងទូទៅ និងពង្រីកទស្សនវិស័យរបស់ពួកគេលើពិភពលោក។ ការរស់នៅនិងធ្វើការនៅបរទេស ជួយអោយពួកគេចាប់ផ្តើមធ្វើអ្វីថ្មីៗ ហ៊ានទទួលការប្រែប្រួល និងពង្រឹងភាពជឿជាក់លើខ្លួនឯង។ នៅពេលដែលយុវជនចាកចេញពីអ្វីដែលធ្លាប់ស្គាល់ ដូចជាគ្រួសារ មិត្តភក្តិ និងរបៀបរបបរស់នៅប្រចាំថ្ងៃ ពួកគេត្រូវបានបង្ខំឱ្យសាកល្បងខ្លួនឯងក្នុងការបង្កើតអ្វីថ្មីៗ ដែលពោរពេញទៅដោយឧបសគ្គ និងបញ្ហាប្រឈម។ នេះតម្រូវឱ្យពួកគេមានភាពក្លាហាន ភាពបត់បែន និងសមត្ថភាពក្នុងការដោះស្រាយបញ្ហាដោយខ្លួនឯង។ តាមរយៈការឆ្លងកាត់បទពិសោធន៍ទាំងនេះ ពួកគេនឹងកាន់តែរឹងមាំផ្លូវចិត្ត មានទំនុកចិត្តលើខ្លួនឯង និងក្លាយជាមនុស្សម្នាក់ដែលពោរពេញទៅដោយគំនិតចាស់ទុំ។ ការរស់នៅ និងធ្វើការនៅបរទេសផ្ដល់ឱកាសពិសេសដល់យុវជនខ្មែរក្នុងការរៀនសូត្រនូវអ្វីដែលថ្មីជារៀងរាល់ថ្ងៃ ដែលជាការវិនិយោគលើខ្លួនឯងដ៏មានតម្លៃបំផុត។ បទពិសោធន៍ទាំងនេះមិនត្រឹមតែពង្រឹងជំនាញជាក់លាក់ប៉ុណ្ណោះទេ តែថែមទាំងពង្រីកចំណេះដឹងទូទៅ និងទស្សនវិស័យរបស់ពួកគេលើពិភពលោក។ ការរស់នៅក្នុងប្រទេសដែលប្រើប្រាស់ភាសាខុសពីភាសាកំណើត ជំរុញឱ្យយុវជនបង្ខំចិត្តរៀនភាសានោះ ដើម្បីអាចទំនាក់ទំនងប្រចាំថ្ងៃ និងធ្វើការងារបាន។ ជាពិសេសគឺ ភាសាកូរ៉េ ជប៉ុន ថៃ ឬភាសាដទៃទៀត ការរៀនភាសាថ្មីគឺជាជំនាញដ៏មានតម្លៃសម្រាប់អនាគត។ វាជួយឱ្យពួកគេទទួលបានឱកាសការងារកាន់តែប្រសើរនៅពេលត្រឡប់មកកម្ពុជាវិញ ជាពិសេសក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម ឬទំនាក់ទំនងអន្តរជាតិ។ លើសពីនេះ ការចេះភាសាទីពីរ ឬទីបីក៏ជួយពង្រីកសមត្ថភាពយល់ដឹងរបស់ពួកគេផងដែរ ព្រោះឥឡូវមានវិនិយោគិនមកពីបរទេសច្រើន។ ការធ្វើការជាមួយមនុស្សមកពីប្រទេស និងវប្បធម៌ផ្សេងៗគ្នា បង្កើតឱកាសឱ្យយុវជនបង្កើតទំនាក់ទំនង និងស្គាល់មិត្តភក្តិបរទេស។ តាមរយៈមិត្តភាពទាំងនេះ ពួកគេអាចយល់ដឹងកាន់តែស៊ីជម្រៅអំពីភាពចម្រុះនៃពិភពលោក ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក និងផ្លាស់ប្ដូរទស្សនៈ។ មិត្តភាពអន្តរជាតិទាំងនេះក៏អាចក្លាយជាបណ្ដាញទំនាក់ទំនងដ៏មានប្រយោជន៍នាពេលអនាគត មិនថាជាទំនាក់ទំនងអាជីវកម្ម ឬការផ្លាស់ប្ដូរវប្បធម៌នោះទេ។ ការរស់នៅក្នុងប្រទេសដទៃ ផ្ដល់ឱកាសឱ្យពួកគេបានឃើញផ្ទាល់នូវរបៀបរស់នៅ ទម្លាប់ ការគិត និងប្រពៃណីរបស់ជនជាតិដទៃ។ ពួកគេអាចចូលរួមជាមួយជនជាតិដទៃ ក្នុងពិធីបុណ្យប្រពៃណី ភ្លក់ម្ហូបអាហារប្លែកៗ រៀនពីសិល្បៈ និងស្ថាបត្យកម្មក្រៅប្រទេស។ ការយល់ដឹងពីភាពខុសប្លែកគ្នានៃវប្បធម៌ទាំងនេះ ជួយពង្រីកការយល់ដឹងរបស់ពួកគេអំពីពិភពលោក និងជួយឱ្យពួកគេមានគំនិតទូលំទូលាយ មិនមែនជាប់គាំងត្រឹមតែក្នុងក្របខ័ណ្ឌវប្បធម៌ខ្លួនឯងប៉ុណ្ណោះទេ។ ដូច្នេះរាល់ថ្ងៃនៃការរស់នៅបរទេស គឺជាបទពិសោធន៍ថ្មីមួយសម្រាប់យុវជន ដោយផ្តល់ឱកាសឲ្យពួកគេស្វែងយល់ពីវប្បធម៌ថ្មី បច្ចេកវិទ្យាទំនើប និងរបៀបរស់នៅរបស់ប្រជាជនជាតិផ្សេងៗ ការធ្វើដំណើរទៅកាន់ទីកន្លែងថ្មីៗ ការភ្លក់ម្ហូបអាហារប្លែកៗ ការចូលរួមក្នុងសកម្មភាពសង្គម ឬការដោះស្រាយបញ្ហាប្រឈមក្នុងជីវិតប្រចាំថ្ងៃ បទពិសោធន៍ទាំងនេះនឹងក្លាយជាអនុស្សាវរីយ៍ដ៏មានតម្លៃ និងជួយពង្រឹងបុគ្គលិកលក្ខណៈរបស់ពួកគេ។ ពួកគេរៀនពីរបៀបពឹងផ្អែកលើខ្លួនឯង របៀបដោះស្រាយបញ្ហាដោយឯករាជ្យ និងរបៀបសម្របខ្លួនទៅនឹងស្ថានភាពផ្សេងៗ។ សរុបសេចក្ដីមក ការរៀនសូត្រ និងការទទួលបានបទពិសោធន៍ថ្មីៗពីការរស់នៅបរទេស គឺជាមូលធនមនុស្សដ៏សំខាន់សម្រាប់យុវជនខ្មែរដែលមានបំណងទៅធ្វើការនៅបរទេស។ វាជួយឱ្យពួកគេក្លាយជាបុគ្គលដែលមានជំនាញ និងប្រាក់ចំណូលខ្ពស់ ហើយថែមទាំងជាមនុស្សដែលមានទស្សនវិស័យទូលំទូលាយ ចេះសម្របខ្លួន និងមានភាពរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត។ ក្រៅពីកត្តាហិរញ្ញវត្ថុ និងបទពិសោធន៍ការងារ ការទៅធ្វើការនៅបរទេសក៏ផ្ដល់នូវឱកាសអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាកត្តាទាក់ទាញមួយដ៏សំខាន់សម្រាប់យុវជនខ្មែរ។ ប្រទេសអភិវឌ្ឍន៍មួយចំនួន ជាពិសេសប្រទេសដែលមានតម្រូវការកម្លាំងពលកម្មជំនាញ តែងតែមានកម្មវិធី ឬគោលនយោបាយដែលអនុញ្ញាតឱ្យពលករចំណាកស្រុកបន្តការសិក្សា ឬចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញបន្ថែម។ ខណៈពេលដែលគោលបំណងចម្បងរបស់ពលករភាគច្រើនគឺការរកប្រាក់ចំណូល ក៏មានយុវជនមួយចំនួនដែលមានមហិច្ឆតាចង់បង្កើនសមត្ថភាព និងអភិវឌ្ឍខ្លួនរបស់ពួកគេបន្ថែមទៀត។ ប្រទេសមួយចំនួនដូចជា កូរ៉េខាងត្បូង និងជប៉ុន មានកម្មវិធីដែលភ្ជាប់ការងារជាមួយនឹងការបណ្ដុះបណ្ដាល ឬការសិក្សាបន្ថែមសម្រាប់ពលករបរទេស។ ឧទាហរណ៍ ពលករអាចចុះឈ្មោះចូលរៀនវគ្គសិក្សាភាសា វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជាក់លាក់ (ឧស្សាហកម្ម សំណង់ កសិកម្ម) ឬសូម្បីតែបន្តការសិក្សានៅកម្រិតមហាវិទ្យាល័យផ្នែកខ្លះ។ ការទទួលបានសញ្ញាបត្រ ឬវិញ្ញាបនបត្រទទួលស្គាល់ពីប្រទេសអភិវឌ្ឍន៍ គឺជាគុណសម្បត្តិដ៏ធំមួយដែលបញ្ជាក់ថាបុគ្គលនោះមានសមត្ថភាពស្របតាមស្តង់ដារអន្តរជាតិ។ អភិវឌ្ឍខ្លួនទាំងនេះ គឺជាកត្តាដ៏មានឥទ្ធិពលសម្រាប់យុវជនក្នុងការស្វែងរកអនាគតដ៏ល្អប្រសើរនៅបរទេស។ ជាក់ស្ដែង នៅពេលត្រឡប់មកកម្ពុជាវិញ ពលករដែលមានជំនាញច្បាស់លាស់ពីបរទេស ងាយស្រួលរកការងារដែលមានប្រាក់ខែខ្ពស់ និងឋានៈល្អប្រសើរនៅក្នុងក្រុមហ៊ុនឯកជន ស្ថាប័នអន្តរជាតិ ឬស្ថាប័នរដ្ឋ។ ការបណ្ដុះបណ្ដាលទាំងនេះជួយពួកគេឱ្យមានចំណេះដឹងស៊ីជម្រៅ និងជំនាញឯកទេស ដែលអាចនាំទៅរកការឡើងតំណែង ឬទទួលបានតួនាទីខ្ពស់ជាអ្នកដឹកនាំក្នុងវិស័យការងាររបស់ពួកគេនាពេលអនាគត។ ការចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅបរទេស គឺជាការវិនិយោគដ៏សំខាន់លើខ្លួនឯង។ វាមិនត្រឹមតែផ្ដល់ចំណេះដឹងថ្មីៗប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹងជំនាញដែលមានស្រាប់ និងអភិវឌ្ឍជំនាញដែលទីផ្សារការងារក្នុងស្រុកកំពុងត្រូវការ។ ឧទាហរណ៍ យុវជនដែលទៅធ្វើការនៅរោងចក្របច្ចេកវិទ្យាខ្ពស់ អាចរៀនពីប្រតិបត្តិការម៉ាស៊ីនស្វ័យប្រវត្តិកម្ម ការត្រួតពិនិត្យគុណភាពដោយប្រព័ន្ធឌីជីថល ឬការគ្រប់គ្រងទិន្នន័យផលិតកម្ម ដែលសុទ្ធសឹងជាជំនាញចាំបាច់សម្រាប់កម្ពុជាដែលកំពុងឆ្ពោះទៅរកការរីកចម្រើនផ្នែកឧស្សាហកម្ម។ សរុបមក ឱកាសអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅបរទេស គឺជាកម្លាំងចលករដ៏មានឥទ្ធិពលមួយដែលជំរុញយុវជនខ្មែរឱ្យធ្វើចំណាកស្រុក។ ពួកគេមើលឃើញថា ការចំណាយពេលវេលា និងការខិតខំប្រឹងប្រែងនៅទីនោះ មិនត្រឹមតែបានប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងទទួលបាននូវចំណេះដឹង និងគុណវុឌ្ឍិដែលជាមូលធនដ៏មានតម្លៃបំផុតសម្រាប់កសាងអនាគតដ៏រឹងមាំ ។ ទោះបីជាសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ពិតមែន ក៏កង្វះខាតឱកាសការងារដែលមានប្រាក់ខែខ្ពស់ និងស្ថេរភាពនៅតែជាបញ្ហាប្រឈមដ៏ធំមួយនៅក្នុងស្រុក ដែលជំរុញឱ្យយុវជនខ្មែរជាច្រើនមានបំណងទៅរកការងារនៅបរទេស។ ទីផ្សារការងារក្នុងស្រុកនៅមានកម្រិត ជាពិសេសសម្រាប់យុវជនដែលមិនទាន់មានបទពិសោធន៍ ឬជំនាញឯកទេសច្បាស់លាស់។ មុខតំណែងដែលមានប្រាក់ខែខ្ពស់ និងអត្ថប្រយោជន៍ល្អៗភាគច្រើនទាមទារនូវបទពិសោធន៍យូរឆ្នាំ ឬគុណវុឌ្ឍិខ្ពស់ ដូចជាបរិញ្ញាបត្រជាន់ខ្ពស់ ឬបទពិសោធន៍គ្រប់គ្រង។ យុវជនទើបបញ្ចប់ការសិក្សា ឬអ្នកមិនមានលទ្ធភាពបន្តការសិក្សាខ្ពស់ ពិបាកនឹងបំពេញតាមលក្ខខណ្ឌបាន។ ជាលទ្ធផល ពួកគេច្រើនតែបង្ខំចិត្តទទួលយកការងារដែលមានប្រាក់ខែទាប ដែលមិនសមាមាត្រទៅនឹងការចំណាយជីវភាពប្រចាំថ្ងៃដែលចេះតែកើនឡើង។ ប្រាក់ខែតិចតួចមិនអាចជួយផ្គត់ផ្គង់ជីវភាពបានគ្រប់គ្រាន់ ហើយមិនអាចជួយផ្គត់ផ្គង់គ្រួសារបានទៀតផង ជាពិសេសប្រសិនបើពួកគេជាខ្នងបង្អែកគ្រួសារ។ នេះជាកត្តាដ៏ធំមួយដែលជំរុញឱ្យពួកគេមើលឃើញការងារនៅបរទេសថាជាដំណោះស្រាយតែមួយគត់ដើម្បីគេចចេញពីសម្ពាធហិរញ្ញវត្ថុទាំងនេះ។ ការប្រកួតប្រជែងខ្ពស់ក្នុងទីផ្សារការងារក្នុងស្រុក ក៏ជាកត្តាមួយដែលធ្វើឱ្យយុវជនពិបាករកការងារល្អ។ រៀងរាល់ឆ្នាំ មាននិស្សិតបញ្ចប់ការសិក្សារាប់ម៉ឺននាក់ចូលមកក្នុងទីផ្សារការងារ ខណៈដែលតម្រូវការការងារដែលមានគុណភាពមិនទាន់កើនឡើងទាន់សភាពការណ៍។ ក្រុមហ៊ុនមួយចំនួនតូចនៅកម្ពុជាមានលទ្ធភាពផ្ដល់ប្រាក់ខែខ្ពស់ ដែលនាំឱ្យមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លាក្នុងការដណ្ដើមយកមុខតំណែងទាំងនោះ។ លើសពីនេះ វិស័យសេដ្ឋកិច្ចមួយចំនួននៅកម្ពុជានៅពឹងផ្អែកខ្លាំងលើកម្លាំងពលកម្មមិនជំនាញ ឬជំនាញទាប ដូចជាវិស័យកាត់ដេរ និងកសិកម្ម ដែលមិនអាចផ្ដល់ប្រាក់ឈ្នួលខ្ពស់ដូចវិស័យឧស្សាហកម្មទំនើបនៅបរទេសនោះទេ។ គម្លាតរវាងជំនាញដែលបណ្ដុះបណ្ដាល និងតម្រូវការជាក់ស្ដែងរបស់ទីផ្សារការងារ ក៏ជាឧបសគ្គមួយទៀតផងដែរ។ កត្តាទាំងអស់នេះរួមចំណែកធ្វើឱ្យយុវជនមើលឃើញថា ការធ្វើការនៅបរទេសគឺជាជម្រើសដ៏ល្អប្រសើរមួយដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន ធានាបាននូវជីវភាពធូរធារ និងមានឱកាសសន្សំប្រាក់សម្រាប់អនាគត។ ពួកគេសុខចិត្តចាកចេញពីគ្រួសារ និងមាតុភូមិ ដើម្បីស្វែងរកឱកាសដែលពួកគេពិបាកនឹងរកបាននៅក្នុងប្រទេសកំណើតរបស់ពួកគេ។ ការខកចិត្តចំពោះឱកាសការងារក្នុងស្រុក ក្លាយជាកម្លាំងរុញច្រានមួយដ៏ធំឱ្យពួកគេសម្រេចចិត្តធ្វើចំណាកស្រុកដើម្បីស្វែងរកជីវិតប្រសើរជាងមុន។ មួយវិញទៀត កត្តាមួយដែលមិនអាចមើលរំលងបាន ក្នុងការជំរុញទឹកចិត្តយុវជនខ្មែរឱ្យទៅរកការងារនៅបរទេស គឺការរំលេចពីគំរូជោគជ័យរបស់ពលករខ្មែរដទៃទៀត។ ការឃើញពលករខ្មែរផ្សេងទៀតដែលបានទៅធ្វើការនៅបរទេស ហើយត្រឡប់មកវិញដោយមានជីវភាពធូរធារ អាចជាកម្លាំងចលករដ៏សំខាន់មួយសម្រាប់យុវជនដទៃទៀត។ រឿងរ៉ាវជោគជ័យទាំងនេះ មិនមែនគ្រាន់តែជាការនិយាយតៗគ្នាទេ តែជាភស្តុតាងជាក់ស្ដែងដែលបង្ហាញថាការធ្វើចំណាកស្រុកអាចផ្លាស់ប្ដូរជីវិតបាន។ ឧទាហរណ៍ ពួកគេបានឃើញអ្នកភូមិ ឬសាច់ញាតិរបស់ពួកគេអាចសងបំណុលបាន សាងសង់ផ្ទះថ្មី ទិញដីធ្លី ឬបើកអាជីវកម្មតូចមួយនៅពេលត្រឡប់មកវិញ។ ភាពប្រសើរឡើងនៃជីវភាពទាំងនេះ គឺជាក្តីសង្ឃឹមដ៏ជាក់លាក់មួយដែលបង្កើតឱ្យមានជំនឿយ៉ាងមុតមាំថា ការធ្វើចំណាកស្រុកដើម្បីធ្វើការងារពិតជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្លាស់ប្តូរជីវិត។ យុវជនជាច្រើនមានអារម្មណ៍ថា ប្រសិនបើអ្នកដទៃអាចធ្វើបាន ពួកគេក៏អាចធ្វើបានដែរ។ ឥទ្ធិពលនៃ "គំរូ" នេះបានរីករាលដាលពីមាត់មួយទៅមាត់មួយ បង្កើតបានជាផ្នត់គំនិតមួយដែលថា ការចេញទៅក្រៅប្រទេស គឺជាផ្លូវកាត់មួយដើម្បីទទួលបានភាពជោគជ័យផ្នែកសេដ្ឋកិច្ច។ សរុបមក ការសម្រេចចិត្តទៅធ្វើការនៅបរទេសរបស់យុវជនខ្មែរ គឺកើតចេញពីការរួមផ្សំគ្នានៃកត្តាសេដ្ឋកិច្ច សង្គម និងផ្ទាល់ខ្លួន។ ពួកគេមិនត្រឹមតែមើលឃើញឱកាសក្នុងការបង្កើនប្រាក់ចំណូលដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុគ្រួសារ និងកសាងជីវភាពធូរធារប៉ុណ្ណោះទេ ថែមទាំងចង់ពង្រីកជំនាញទាំងបច្ចេកទេស និងជំនាញទន់ ព្រមទាំងស្វែងរកបទពិសោធន៍ជីវិតថ្មីៗដែលជួយឱ្យពួកគេរីកចម្រើនទាំងចំណេះដឹង និងទស្សនវិស័យ។ កត្តាទាំងនេះរួមបញ្ចូលគ្នាជាមួយនឹងការមើលឃើញគំរូជោគជ័យពីអ្នកមុនៗ បានជួយពង្រឹងក្តីសង្ឃឹម និងជំនឿរបស់ពួកគេថា ការធ្វើចំណាកស្រុកគឺជាផ្លូវមួយដែលអាចជួយឱ្យពួកគេសម្រេចបាននូវក្តីសុបិន។ ការកសាងអនាគតដ៏ល្អប្រសើរសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ នេះជាការលះបង់មួយដ៏ធំ ប៉ុន្តែវាត្រូវបានចាត់ទុកថាជាការវិនិយោគដ៏សំខាន់សម្រាប់អនាគត។